ការលក់ដូរតាមដងផ្លូវ គឺជារូបភាពសាមញ្ញមួយដែលមើលឃើញជាទៀងទាត់នៅក្នុងសង្គមកម្ពុជា។ វាជាវិធីរកស៊ីខ្នាតតូចសម្រាប់មនុស្សជាច្រើន ជាពិសេសសម្រាប់អ្នកមានជីវភាពធម្មតា ឬអ្នកគ្មានឱកាសរកការងារជាប់លាប់។ ការលក់នេះអាចជាអាហារស្រាប់ គ្រឿងផ្ទះបាយ ផ្លែឈើ បន្លែ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ។ ពួកគេមកអង្គុយលក់តាមចិញ្ចើមផ្លូវ តាមច្រកចេញចូលផ្សារ តាមស្ថានីយរថយន្ត ឬតាមផ្លូវដែលមានចរាចរច្រើន។ ជាចម្បង ការលក់ដូរនេះគឺមានអត្ថប្រយោជន៍ច្រើនដូចជា ជួយអ្នកលក់រកចំណូលប្រចាំថ្ងៃ បន្ថយបញ្ហាគ្មានការងារ ហើយវាមានជម្រើសច្រើន តម្លៃវិញក៏សមរម្យដែរ។ អ្នកលក់អាចប្រកបរបរនេះជាជម្រើសបណ្ដោះអាសន្ន ដើម្បីដោះស្រាយជីវភាព ឬក៏អាចក្លាយទៅជាអាជីវកម្មប្រចាំដែលពួកគេពឹងផ្អែកទាំងស្រុងក៏មាន។ អ្នកលក់ម្ហូបពេលព្រឹកភាគច្រើនលក់បាយសាច់ជ្រូក គុយទាវ និងបបរ។ ពួកគេតែងតែដាក់តង់នៅជិតរោងចក្រ សាលា និងការិយាល័យ ដើម្បីបម្រើកម្មករ និងសិស្សានុសិស្ស។ អ្នកលក់អាហារសម្រន់តែងលក់ពេលថ្ងៃត្រង់ ដោយមានលក់ចេកចៀន និងនំគ្រកជាដើម។ យើងតែងតែឃើញពួកគេលក់នៅជិតផ្សារ និងស្ថានីយ៍ឡានក្រុង។ ដោយសារតំបន់ទាំងនោះជាកន្លែងប្រជុំជនដែលមានមនុស្សម្នាច្រើន វាក៏ក្លាយជាទីតាំងដ៏ស័ក្តិសមសម្រាប់ពួកគេធ្វើអាជីវកម្មផងដែរ។ ក្រៅពីអាហារសម្រន់ គេក៏មានលក់ភេសជ្ជៈមួយចំនួនដែរដូចជា កាហ្វេទឹកកក ទឹកអំពៅ និងទឹកផ្លែឈើក្រឡុក។ មួយវិញទៀត អ្វីដែលយើងតែងតែឃើញគេលក់តាមដងផ្លូវនោះគឺ ប្រដាប់ប្រដាក្មេងលេង។ ពួកគេស្ថិតនៅជិតសួនសាធារណៈ សាលារៀន ឬចំណុចចរាចរណ៍ច្រើន។ ជាទូទៅ ពួកគេជ្រើសរើសទីតាំងលក់នៅកន្លែងណាដែលមានក្មេងៗច្រើន ឬជាកន្លែងដែលមនុស្សដើរកម្សាន្តច្រើន។ ការលក់បែបនេះមានច្រើននៅជិតកោះពេជ្រ ដែលមានការរៀបចំស្តង់សម្រាប់លក់អាហារនានា។ ពួកគេប្រើប្រាស់របស់របរភ្លឺផ្លេក ឬវត្ថុដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ជាពិសេសកុមារ។ តង់លក់របស់ពួកគេតែងតែត្រូវបានរៀបចំឡើងយ៉ាងទាក់ទាញ ដោយមានបំពាក់ភ្លើងពណ៌ភ្លឺចិញ្ចាច និងចាក់តន្ត្រីរីករាយ។ ក្រៅពីមុខម្ហូបទូទៅ ក៏មានអ្នកលក់ម្ហូបពិសេសៗប្លែកៗមួយចំនួនផងដែរ ដូចជាសត្វល្អិតចៀន និងពងទាកូន។ អាហារដែលពេញនិយមលក់នៅតាមកន្លែងដើរកម្សាន្តពេលយប់មាន សាច់អាំង គ្រឿងសមុទ្រអាំង និងភេសជ្ជៈផ្សេងៗទៀត។ បើទោះបីជាកន្លែងដើរកម្សាន្តពេលយប់មានច្រើនក៏ដោយ ក៏ប្រជាជនកម្ពុជាបានលើកយកផ្សាររាត្រី "ផាប់ស្ទ្រីត" (Pub Street) ជាកន្លែងដើរកម្សាន្តពេលយប់ដ៏ល្បីល្បាញជាងគេ។ ដោយសារតែវាមានកន្លែងលក់តាមដងផ្លូវច្រើន និងសម្បូរភ្ញៀវទេសចរណ៍ ហើយក៏បានក្លាយជាទីតាំងដ៏ទាក់ទាញមួយ។ វត្តមានផ្សាររាត្រី "ផាប់ស្ទ្រីត" បានធ្វើឲ្យមានការរកស៊ីចំណេញខ្លាំងសម្រាប់អ្នករកសុីរបរតូចៗ ដោយសារតែមានភ្ញៀវទេសចរណ៍ច្រើន និងជាកន្លែងលក់តាមដងផ្លូវដ៏សម្បូរបែបដែលអនុញ្ញាតឲ្យពួកគេលក់ដូរបានយ៉ាងផុសផុល។ ក្រៅពីការលក់អាហារនិងភេសជ្ជៈនៅតាមផ្សាររាត្រី គេក៏មានលក់អ្វីផ្សេងទៀតដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការ និងសេវាកម្មច្រើនទៀត។ ភ្ញៀវទេសចរណ៍ពេលមកលេងនៅកម្ពុជា គេចូលចិត្តទិញវត្ថុអនុស្សាវរីយ៍ពីអ្នកដើរលក់តាមផ្លូវ។ ការលក់វត្ថុអនុស្សាវរីយ៍មានដូចជា មួកស្លឹកត្នោត ខ្លុយ រូបថត ឬចម្លាក់តូចៗ។ មួយវិញទៀតដែលភ្ញៀវទេសចរណ៍និយមចូលចិត្តនោះគឺ សេវាកម្មម៉ាស្សាដែលមាននៅតាមហាងនានាតាមដងផ្លូវ។ សរុបសេចក្តីមក វត្តមានរបស់ទាំងអស់នេះបានបន្ថែមនូវភាពរស់រវើក ភាពចម្រុះ និងរសជាតិដ៏ពិសេសមួយសម្រាប់ទេសចរ។ ពួកគេផ្តល់អាហារនិងសេវាកម្មដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់កម្រិតចំណូល។ អ្នកលក់តាមដងផ្លូវមិនត្រឹមតែជាអ្នកលក់ដូរធម្មតានោះទេ តែពួកគេគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្មែរ។ ទោះជាយ៉ាងណា ការលក់ដូរនៅតាមដងផ្លូវក៏មានផលអវិជ្ជមានដូចជា បង្កការរំខានចរាចរណ៍ ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់រដ្ឋបាល និងអនាម័យសាធារណៈ។ អាជ្ញាធរជួនកាលមានករណីបង្ខំឲ្យអ្នកលក់ដូរតាមដងផ្លូវឈប់លក់ ឬផ្លាស់ប្តូរទីតាំង ដោយអនុលោមទៅតាមច្បាប់ និងគោលនយោបាយរបស់ទីក្រុង។ ប៉ុន្តែសកម្មភាពនេះនៅតែបន្តជាការរស់នៅរបស់មនុស្សជាច្រើន ដែលអាចមើលឃើញនូវភាពពេញនិយម និងសកម្មភាពពិតប្រាកដប្រចាំថ្ងៃ។ ដោយសារតែភាពសំខាន់នៃការលក់ដូរតាមដងផ្លូវ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើន និងជាផ្នែកមួយនៃសេដ្ឋកិច្ចមូលដ្ឋាននៅកម្ពុជា។ ការគាំទ្រនេះមានគោលបំណងធានាថាការលក់ដូរមានសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងអាចរកចំណូលបានយ៉ាងថេរសម្រាប់អ្នកលក់។